ការងារពីចម្ងាយឬការងារពីផ្ទះ បាននិងកំពុងក្លាយជានិន្នាការដ៏លេចធ្លោមួយនៅក្នុងទីក្រុងធំៗរបស់កម្ពុជា។ និន្នាការនេះបានរីករាលដាលជាពិសេសនៅរាជធានីភ្នំពេញ និងទីក្រុងសៀមរាប។ វាបានផ្លាស់ប្តូរទម្រង់ការងារប្រពៃណីពីការចូលធ្វើការនៅការិយាល័យ ទៅជាបរិយាកាសការងារបែបទំនើប និងបត់បែន។ វប្បធម៌នេះកំពុងកសាងមូលដ្ឋានគ្រឹះថ្មីមួយសម្រាប់ទំនាក់ទំនងការងារ និងការគ្រប់គ្រងធនធានមនុស្ស។ វាគឺជាសញ្ញាណមួយនៃការសម្របខ្លួនរបស់កម្ពុជាទៅនឹងបច្ចេកវិទ្យា និងនិន្នាការការងារសកលលោក។ បច្ចុប្បន្ននេះ ការងារពីចម្ងាយកំពុងមាន កំណើនលឿន ស្របទៅតាមការរីកចម្រើននៃបច្ចេកវិទ្យា។ ការរីករាលដាលនៃអ៊ីនធឺណិតល្បឿនលឿន និងឧបករណ៍ឌីជីថល បាន គាំទ្រដល់ការអនុវត្តការងារពីចម្ងាយ ប្រកបដោយប្រសិទ្ធភាព។ ក្រុមហ៊ុនជាច្រើនបានចាប់ផ្តើមអនុញ្ញាតឱ្យបុគ្គលិករបស់ពួកគេធ្វើការពីផ្ទះ ឬពីទីកន្លែងណាដែលពួកគេពេញចិត្ត។ នេះបានផ្តល់ភាពបត់បែនខ្ពស់សម្រាប់និយោជិត និងជួយក្រុមហ៊ុនរក្សាបុគ្គលិកល្អៗ។ ការលេចឡើងនៃ កន្លែងធ្វើការរួម នៅតាមទីក្រុងធំៗ ក៏ជាផ្នែកមួយនៃនិន្នាការនេះដែរ។ កន្លែងធ្វើការរួមបានផ្តល់បរិយាកាសប្រកបដោយផាសុកភាព មានការតភ្ជាប់អ៊ីនធឺណិតល្អ និងបំពាក់ឧបករណ៍ទំនើបៗ។ កន្លែងទាំងនេះអនុញ្ញាតឱ្យអ្នកធ្វើការពីចម្ងាយអាចជួបប្រាស្រ័យទាក់ទងជាមួយអ្នកជំនាញផ្សេងទៀត។ និន្នាការនេះបង្ហាញពីការសម្របខ្លួនរបស់ទីផ្សារការងារកម្ពុជាទៅនឹងបច្ចេកវិទ្យា និងតម្រូវការថ្មីៗ។ វាបានផ្តល់ឱកាសកាន់តែច្រើនសម្រាប់អ្នកជំនាញផ្នែកឌីជីថល និងអ្នកដែលចង់បានភាពបត់បែនក្នុងការងារ។ ឥឡូវនេះ និយោជកជាច្រើនចាប់ផ្ដើមមើលឃើញពីអត្ថប្រយោជន៍នៃការងារពីចម្ងាយសម្រាប់ក្រុមហ៊ុនរបស់ពួកគេ។ ពួកគេអាចកាត់បន្ថយថ្លៃដើមលើការិយាល័យ និងបង្កើនផលិតភាពរបស់បុគ្គលិក។ ការងារពីចម្ងាយបានក្លាយជាស្តង់ដារថ្មីមួយសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យា និងក្រុមហ៊ុនឌីជីថលនៅកម្ពុជា។ លក្ខណៈសំខាន់បំផុតនៃការងារពីចម្ងាយ គឺ ភាពបត់បែន ទាំងពេលវេលា និងទីកន្លែងធ្វើការ។ និយោជិតអាចជ្រើសរើសធ្វើការពីផ្ទះ ពីហាងកាហ្វេ ឬពីកន្លែងណាផ្សេងទៀតដែលពួកគេយល់ថាមានផាសុកភាព។ មុខងារការងារពីចម្ងាយភាគច្រើន ទាមទារជំនាញឌីជីថលខ្ពស់ ដើម្បីបំពេញភារកិច្ចឱ្យបានល្អ។ ជំនាញទាំងនោះរួមមាន ការរចនាក្រាហ្វិក ដែលបង្កើតរូបភាព និងវីដេអូសម្រាប់ប្រព័ន្ធផ្សព្វផ្សាយ។ វាក៏រួមបញ្ចូល ការសរសេរមាតិកា សម្រាប់ការផ្សព្វផ្សាយពាណិជ្ជកម្ម និងគេហទំព័រផងដែរ។ ជំនាញ ការអភិវឌ្ឍគេហទំព័រ ក៏ជាតម្រូវការដ៏សំខាន់មួយក្នុងការកសាង និងថែរក្សាវេទិកាអនឡាញ។ ក្រៅពីនេះ ការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយសង្គម និងទីផ្សារឌីជីថល ក៏ត្រូវបានទាមទារផងដែរ។ ការងារពីចម្ងាយតម្រូវឱ្យមានសមត្ថភាពប្រើប្រាស់ឧបករណ៍ទំនាក់ទំនងអនឡាញបានយ៉ាងស្ទាត់ជំនាញ។ ឧបករណ៍ទាំងនោះរួមមាន Zoom, Google Meet, Slack និង ត្រេលឡូ (Trello) សម្រាប់គ្រប់គ្រងគម្រោង។ ភាពឯករាជ្យ និងការគ្រប់គ្រងខ្លួនឯង ក៏ជាលក្ខណៈពិសេសនៃការងារប្រភេទនេះ។ និយោជិតត្រូវមានទំនួលខុសត្រូវខ្ពស់ក្នុងការបំពេញការងារដោយមិនចាំបាច់មានការត្រួតពិនិត្យផ្ទាល់។ ម៉្យាងទៀត ការវាយតម្លៃលទ្ធផលការងារផ្អែកលើគុណភាព គឺសំខាន់ជាងម៉ោងធ្វើការ។ នេះជាការផ្លាស់ប្តូរផ្នត់គំនិតដ៏ធំមួយនៅក្នុងវប្បធម៌ការងាររបស់កម្ពុជា។ ការងារពីចម្ងាយបាន ពង្រីកឱកាសការងារ សម្រាប់ប្រជាជននៅទីក្រុងធំៗ និងអាចទៅដល់តំបន់ដាច់ស្រយាល។ និយោជិតអាចធ្វើការឱ្យក្រុមហ៊ុនបរទេស ដោយមិនចាំបាច់ផ្លាស់ប្តូរទីលំនៅ។ វាក៏ជួយ កាត់បន្ថយការចំណាយ ផ្ទាល់ខ្លួនរបស់និយោជិត ដូចជាថ្លៃធ្វើដំណើរ និងថ្លៃអាហារប្រចាំថ្ងៃ។ ក្រុមហ៊ុនក៏អាច កាត់បន្ថយថ្លៃដើម ប្រតិបត្តិការ ដោយមិនចាំបាច់ចំណាយលើការិយាល័យធំៗ។ ឱកាសនេះជួយឱ្យមាន តុល្យភាពជីវិត និងការងារ កាន់តែប្រសើរ ដោយសារនិយោជិតអាចគ្រប់គ្រងពេលវេលាផ្ទាល់ខ្លួនបានច្រើន។ ពួកគេអាចមានពេលវេលាច្រើនសម្រាប់គ្រួសារ ការសិក្សា ឬចំណង់ចំណូលចិត្តផ្សេងៗ។ ការងារពីចម្ងាយក៏អាច បង្កើនផលិតភាព របស់និយោជិតផងដែរ។ ការធ្វើការក្នុងបរិយាកាសដែលខ្លួនស្រឡាញ់ និងគ្មានការរំខានច្រើន អាចជួយឱ្យការងារមានប្រសិទ្ធភាពជាងមុន។ វាក៏ផ្តល់ឱកាសដល់អ្នកដែលមានបញ្ហាសុខភាព ឬពិការភាព ឱ្យអាចចូលរួមក្នុងទីផ្សារការងារបាន។ ឱកាសនេះជួយឱ្យពួកគេអាចរួមចំណែកដល់សង្គម និងសេដ្ឋកិច្ចដោយគ្មានឧបសគ្គ។ ការងារពីចម្ងាយក៏ជួយកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងទីក្រុងផងដែរ។ វាក៏ជួយកាត់បន្ថយការបំពុលបរិយាកាសដែលបណ្តាលមកពីផ្សែងរថយន្ត។ ឱកាសទាំងអស់នេះបានធ្វើឱ្យការងារពីចម្ងាយក្លាយជាជម្រើសដ៏ទាក់ទាញមួយ។ បើទោះជាមានឱកាសច្រើនក៏ដោយ ការងារពីចម្ងាយក៏មាន បញ្ហាប្រឈម មួយចំនួនដែរ។ បញ្ហាធំបំផុតមួយគឺ ការបាត់បង់ទំនាក់ទំនងផ្ទាល់ រវាងមិត្តរួមការងារ និងថ្នាក់ដឹកនាំ។ នេះអាចនាំឱ្យមានអារម្មណ៍ឯកោ ឬកាត់បន្ថយស្មារតីក្រុម។ វាអាចប៉ះពាល់ដល់ការចែករំលែកចំណេះដឹង និងការកសាងទំនាក់ទំនងផ្ទាល់ខ្លួន។ ការងារពីចម្ងាយតម្រូវឱ្យមាន វិន័យខ្លួនឯង ខ្ពស់ ដើម្បីធានាថាការងារត្រូវបានបំពេញទាន់ពេល។ កង្វះការត្រួតពិនិត្យផ្ទាល់ អាចធ្វើឱ្យអ្នកខ្លះបាត់បង់ការជំរុញចិត្តក្នុងការធ្វើការ។ ព្រំដែនរវាងជីវិតផ្ទាល់ខ្លួន និងជីវិតការងារអាចនឹងមិនច្បាស់លាស់។ នេះអាចនាំឱ្យមានការងារហួសម៉ោង ឬការនឿយហត់ផ្លូវចិត្ត។ បញ្ហាភ្ជាប់អ៊ីនធឺណិតមិនស្ថិតស្ថេរ ឬឧបករណ៍មិនគ្រប់គ្រាន់ ក៏អាចជាឧបសគ្គដែរ។ បញ្ហាសុវត្ថិភាពព័ត៌មាន ក៏ជាកង្វល់មួយសម្រាប់ក្រុមហ៊ុន និងនិយោជិត។ ការខ្វះខាតនៃការបណ្តុះបណ្តាល និងការគាំទ្រផ្នែកបច្ចេកទេស ក៏អាចជាបញ្ហាផងដែរ។ ការគ្រប់គ្រងគម្រោង និងការប្រាស្រ័យទាក់ទងដោយប្រសិទ្ធភាពតាមរយៈប្រព័ន្ធឌីជីថល អាចជារឿងពិបាក។ ការរៀបចំកិច្ចប្រជុំអនឡាញច្រើនពេកក៏អាចបណ្តាលឱ្យមានភាពតានតឹងផងដែរ។ ដើម្បីជោគជ័យក្នុងការងារពីចម្ងាយ និយោជិតគួរតែ រៀបចំកន្លែងធ្វើការសមរម្យ នៅផ្ទះ។ ការរៀបចំតុធ្វើការ ទីតាំងអង្គុយ និងបរិយាកាសស្ងប់ស្ងាត់ ជួយបង្កើនការផ្តោតអារម្មណ៍។ ពួកគេគួរតែ កំណត់ម៉ោងធ្វើការច្បាស់លាស់ ដើម្បីរក្សាព្រំដែនរវាងជីវិតផ្ទាល់ខ្លួន និងការងារ។ ការសម្រាកខ្លីៗរវាងម៉ោងធ្វើការ ក៏ជួយឱ្យខួរក្បាលស្រស់ថ្លា និងរក្សាផលិតភាពផងដែរ។ ត្រូវ រក្សាទំនាក់ទំនងល្អជាមួយមិត្តរួមការងារ និងថ្នាក់ដឹកនាំតាមរយៈប្រព័ន្ធអនឡាញ។ ការប្រើប្រាស់ឧបករណ៍ទំនាក់ទំនងដូចជា Zoom, Google Meet ឬ Slack គឺសំខាន់ណាស់។ និយោជិតក៏គួរតែ អភិវឌ្ឍជំនាញឌីជីថល របស់ខ្លួនជានិច្ច ដើម្បីបំពេញតាមតម្រូវការទីផ្សារ។ ការរៀនសូត្រដោយខ្លួនឯង និងការចូលរួមវគ្គបណ្តុះបណ្តាលអនឡាញ គឺចាំបាច់ណាស់។ ត្រូវរៀនចេះប្រើប្រាស់ឧបករណ៍គ្រប់គ្រងគម្រោង និងកម្មវិធីការិយាល័យដោយជំនាញ។ ការធ្វើផែនការប្រចាំថ្ងៃ ឬប្រចាំសប្តាហ៍អាចជួយគ្រប់គ្រងភារកិច្ចឱ្យបានល្អ។ ត្រូវចេះតស៊ូ និងមានភាពអត់ធ្មត់ខ្ពស់ចំពោះការលំបាកនានា។ ការធ្វើការពីចម្ងាយទាមទារឱ្យមានភាពជាម្ចាស់ការលើខ្លួនឯង។ ការស្វែងរកដំបូន្មានពីអ្នកជំនាញ ឬចូលរួមក្នុងសហគមន៍ការងារពីចម្ងាយក៏មានប្រយោជន៍ដែរ។ ទោះបីជានិន្នាការការងារពីចម្ងាយកំពុងរីកចម្រើនក៏ដោយ ក៏ បទប្បញ្ញត្តិ ឬច្បាប់ជាក់លាក់ ស្តីពីការងារប្រភេទនេះនៅកម្ពុជានៅមានកម្រិតនៅឡើយ។ ច្បាប់ការងារបច្ចុប្បន្ននៅកម្ពុជា មិនទាន់មានបទប្បញ្ញត្តិលម្អិតសម្រាប់និយោជិតធ្វើការពីចម្ងាយឡើយ។ ក្រុមហ៊ុនជាច្រើនបានអនុវត្តគោលការណ៍ផ្ទាល់ខ្លួន ដោយផ្អែកលើការព្រមព្រៀងរវាងនិយោជក និងនិយោជិត។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំពុងសិក្សា និងពិចារណាលើការបង្កើតក្របខ័ណ្ឌច្បាប់។ ការបង្កើតក្របខ័ណ្ឌច្បាប់ច្បាស់លាស់ នឹងជួយការពារផលប្រយោជន៍ទាំងនិយោជក និងនិយោជិតពីចម្ងាយ។ វាចាំបាច់ដើម្បីធានាបាននូវសិទ្ធិការងារ ម៉ោងធ្វើការ សុវត្ថិភាពការងារ និងអត្ថប្រយោជន៍ផ្សេងៗ។ ការអភិវឌ្ឍច្បាប់នឹងជួយឱ្យកម្ពុជាអាចទទួលយកនិន្នាការការងារសកលលោកបានកាន់តែប្រសើរ។ ការងារពីចម្ងាយកំពុងក្លាយជាគំរូការងារថ្មីដែលត្រូវការការគាំទ្រផ្នែកច្បាប់ដើម្បីធានានិរន្តរភាព។